នៅក្នុងប្រទេសកម្ពុជា សម្លៀកបំពាក់ខ្សែរាជវង្សជានិមិត្តសញ្ញាតំណាងឱ្យភាពខ្ពង់ខ្ពស់ ហើយក៏បានចាក់ឬសយ៉ាងជ្រៅនៅក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរផងដែរ។ សម្រាប់ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ព្រះរាជបុត្រ ឬ បុរសៗខ្សែរាជវង្ស គេតែងតែពាក់់សំពត់ចងក្បិនដែលធ្វើពីសូត្រល្អឯក។ ក្នុងនោះក៏៏មានអាវធ្វើពីសូត្រដែលដេរប៉ាក់ឌិនដោយអំបោះពណ៌មាសផងដែរ។ សម្រាប់គ្រឿងលម្អវិញមានដូចជា ខ្សែក្រវាត់ចង្កេះធ្វើពីមាស គ្រឿងដាក់លើស្មាសងខាង ឬ ត្បូងពិសិដ្ឋជាដើម។ ក្នុងពិធីរាជាភិសេក ព្រះមហាក្សត្រពាក់ម្កុដ ដើម្បីបង្ហាញពីអំណាចដ៏ខ្ពង់ខ្ពស់។ ព្រះមហាក្សត្រី ព្រះនាង ឬ ស្ត្រីៗខ្សែរាជវង្សច្រើនតែពាក់សំពត់ហូល ឬ សំពត់ផាមួង ដោយប្រើសូត្រដែលត្បាញដោយដៃ ហើយមានលំនាំខ្មែរបុរាណ។ ចំណែកក្នុងព្រះរាជពិធីនានាវិញ ក៏មានការពាក់ជាស្បៃផងដែរ។ គ្រឿងអលង្ការមានដូចជាខ្សែកមាស ឬ ពេជ្រ កងដៃ កងជើងមាស និង ម្កុដ។ សម្លៀកបំំពាក់ និង គ្រឿងអលង្ការទាំងនេះរំលេចអំពីរូបចម្លាក់អប្សរា និងស្ត្រីអង្គរបុរាណ។ រាជវង្សជ្រើសរើសពណ៌តាមថ្ងៃកំណត់ ដែលទាក់ទងនឹងគោលជំនឿ ហើយអាស្រ័យទៅតាមព្រឹត្តិការណ៍នីមួយៗផងដែរ។ ឧទាហរណ៍ ពណ៌លឿងជាពណ៌សក្ការៈក្នុងពុទ្ធសាសនា ដូច្នេះពណ៌នេះតែងតែត្រូវបានពាក់សម្រាប់ពិធីសាសនា។ ក្នុងពិធីរាជាភិសេក ព្រះមហាក្សត្រស្លៀកសំលៀកបំពាក់ដែលព្រះសង្ឃបានចម្រើនពរ ដើម្បីបង្ហាញពីការផ្លាស់ប្តូរពីព្រះអង្គម្ចាស់ទៅជាស្ដេចគ្រងរាជ្យ។ មកុដមាស និងគ្រឿងអំណាចនានា មានអត្ថន័យបង្ហាញពីការប្រកាសអំណាច និងការទទួលស្គាល់ពីទេវរូប។ ដោយឡែក ក្នុងពិធីសាសនាវិញ ព្រះរាជវង្សទាំងមូល ស្លៀកពាក់សូត្រ ពណ៌ស ដើម្បីបង្ហាញពីភាពបរិសុទ្ធ។ ពេលខ្លះក៏មានពាក់ស្បៃចំហៀងពណ៌មាសផងដែរ ដើម្បីបង្ហាញពីសេចក្ដីថ្លៃថ្នូរ និង ភាពខ្ពង់ខ្ពស់។ ក្នុងអំឡុងពេលប្រារព្ធពិធីក្នុងប្រទេស ឬ ការទូត ព្រះរាជវង្សពាក់សម្លៀកបំពាក់ធ្វើពីសូត្រខ្មែរ ដែលត្បាញដោយដៃ។ នេះជាការលើកបង្ហាញពីកិត្តយសជាតិ និងវប្បធម៌នៅលើឆាកអន្តរជាតិ។ ចំពោះនិមិត្តសញ្ញាវិញ សម្លៀកបំពាក់រាជវង្សទាំងនេះមានតំណភ្ជាប់ទៅសម័យអង្គរបុរាណ។ សម្លៀកបំពាក់់ទាំងនេះគឺជាកេរដំណែលតមកពីរូបចម្លាក់នៅតាមប្រាង្គប្រសាទ ដែលបង្ហាញពីការបន្តរក្សាមរតក៌នៃយុគសម័យមាសរបស់ខ្មែរផងដែរ។ លើសពីនេះទៅទៀត សម្លៀកបំពាក់របស់ព្រះរាជវង្សក៏មានទំនាក់ទំនង និងឆ្លុះបញ្ចាំងពីទេវរូបផងដែរ។ ដូច្នេះហើយតាមរយៈសម្លៀកបំពាក់ទាំងនេះ វាបង្ហាញឱ្យឃើញពីភាពខ្ពង់ខ្ពស់ ថ្លៃថ្លាប្រសើរបស់ព្រះមហាក្សត្រ និងរាជវង្សទាំងមូល។ ការប្រើប្រាស់សូត្រខ្មែរ និងលំនាំបុរាណក៏បង្ហាញពីតួនាទីរបស់រាជវង្សក្នុងការថែរក្សា និងការពារទំនៀមទម្លាប់ និង កេរតំណែលរបស់មហាក្សត្រខ្មែរពីមួយជំនាន់ទៅមួយជំនាន់ផងដែរ។